ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថាជា "តារារះនាភាគនិរតី" នៃប្រទេសកម្ពុជា ដែលល្បីល្បាញដោយសារឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង និងកោះដ៏ស្រស់ស្អាតជាច្រើន។ វាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ ដោយសារតែបរិយាកាសស្ងប់ស្ងាត់ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងសេវាកម្មបម្រើទេសចរដែលកាន់តែមានគុណភាព។ ខេត្តព្រះសីហនុមានឆ្នេរខ្សាច់ស្អាតៗជាច្រើន ដែលនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ ដូចជា ឆ្នេរអូរឈើទាល ជាឆ្នេរដ៏មមាញឹក និងពេញនិយមបំផុតមួយ ដែលមានសកម្មភាពច្រើនដូចជា ហាងអាហារសមុទ្រ រង្គសាល បារ កន្លែងស្នាក់នៅ និងសកម្មភាពកម្សាន្តតាមឆ្នេរជាច្រើន។ ឆ្នេរនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តភាពអ៊ូអរ និងភាពសប្បាយរីករាយ។ ឯ ឆ្នេរអូត្រេស មានភាពស្ងប់ស្ងាត់ និងស្រស់ស្អាតជាងឆ្នេរអូរឈើទាល បន្តិច។ ឆ្នេរនេះក៏ល្បីល្បាញដោយសារបរិយាកាសស្ងប់ស្ងាត់ បែបធម្មជាតិ ដែលមានហាងបារច្នៃប្រឌិត និងកន្លែងស្នាក់ ដែលបង្កើតអារម្មណ៍កក់ក្ដៅ និងស្ងប់ស្ងាត់សម្រាប់ភ្ញៀវ។ វាជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយពីភាពរំខានក្នុងជីវិតប្រចាំថ្ងៃ ហើយផ្តល់ឱ្យនូវអារម្មណ៍ស្ងប់ស្ងាត់ពេលគយគន់ថ្ងៃលិចដែលលាយឡំពណ៌ស្រស់ស្អាតនៅលើមេឃ និងលើទឹកសមុទ្រ។ ឆ្នេរសុខា គឺជាឆ្នេរឯកជនមួយ ដែលស្ថិតក្រោមការគ្រប់គ្រងដោយសណ្ឋាគារសុខា ហើយផ្តល់ជូននូវបរិយាកាសស្ងប់ស្ងាត់ និងសេវាកម្មមានគុណភាពខ្ពស់សម្រាប់ភ្ញៀវ។ វាមានលក្ខណៈស្អាត និងបរិសុទ្ធ ដោយមានសោភ័ណភាពនៃឆ្នេរខ្សាច់ស ទឹកសមុទ្រថ្លា និងបរិយាកាសស្ងប់ស្ងាត់។ ភ្ញៀវទេសចរដែលមិនស្នាក់នៅសណ្ឋាគារ ក៏អាចចូលលេងបានដែរ ប៉ុន្តែអាចមានការបង់ថ្លៃសេវាខ្លះៗ។ បើនិយាយពី ឆ្នេរឯករាជ្យវិញ ក៏ត្រូវបានគេស្គាល់ថាជាឆ្នេរ ៧ ជាន់ ដោយសារមានសណ្ឋាគារ ៧ ជាន់មួយស្ថិតនៅក្បែរនោះ។ ឆ្នេរនេះ មានលក្ខណៈស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាត ស័ក្តិសមសម្រាប់ការដើរលំហែ និងជិះកង់លេងតាមមាត់ឆ្នេរ។ ចុងក្រោយគឺ ឆ្នេរជ័យជំនះ ជាឆ្នេរដែលមានទីតាំងនៅជិតកំពង់ផែ ដែលជាចំណុចចេញចូលទៅកាន់កោះនានា។ ឆ្នេរនេះមានភាពអ៊ូអរ មានភោជនីយដ្ឋាន និងសកម្មភាពនេសាទច្រើន វាជាកន្លែងដ៏ល្អសម្រាប់មើលទូក និងនាវាចេញចូល។ ខេត្តព្រះសីហនុមានកោះដ៏ស្រស់ស្អាតជាច្រើន ដែលត្រូវបានគេចាត់ទុកជាត្បូងពេជ្រលាក់កំបាំងរបស់កម្ពុជា ដោយផ្ដល់ទេសភាពធម្មជាតិស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ដ៏ពិសេសសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងការសម្រាកស្ងប់ស្ងាត់។ ឧទាហរណ៍ កោះរុង គឺជាកោះដ៏ធំជាងគេនៅក្នុងខេត្តព្រះសីហនុ និងល្បីល្បាញបំផុត ដោយសារតែធម្មជាតិដ៏ស្រស់ស្អាត ទេសភាពសមុទ្រត្រជាក់ និងជីវៈចម្រុះសមុទ្រដែលអាចទាក់ទាញភ្ញៀវទេសចរជាច្រើន។ កោះរុងមានឆ្នេរខ្សាច់សក្បុសជាច្រើន ដូចជា កោះតូច និងឡុងបៀក ដែលមានទឹកថ្លាឈ្វេង ព្រៃឈើខៀវស្រងាត់ និងសកម្មភាពកម្សាន្តជាច្រើនដូចជា មុជទឹក លេងកាយ៉ាក ដើរលេងព្រៃ និងគយគន់ពន្លឺផ្លេកៗនៃប្លង់តុងពេលយប់។ រីឯ កោះរុងសន្លឹម មានទីតាំងនៅជិតកោះរុង ប៉ុន្តែមានភាពស្ងប់ស្ងាត់ និងស្រស់ស្អាតជាង។ កោះនេះល្បីល្បាញដោយសារឆ្នេរកោងកាងដ៏ស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរ។ ចំណែកឯ កោះឫស្សី ជាកោះតូចមួយដែលមានភាពស្ងប់ស្ងាត់បំផុត និងមានបរិស្ថានធម្មជាតិប្លែកៗ។ ឆ្នេរខ្សាច់នៅកោះនោះមានភាពស្ងប់ស្ងាត់ និងមានទឹកថ្លាឈ្វេង ស័ក្តិសមសម្រាប់មុជទឹកលេង និងសម្រាកលំហែ។ អ្វីដែលមិនគួរមើលរំលង គឺកោះតាកៀវ ជាកោះមួយទៀតដែលមានភាពស្ងប់ស្ងាត់ និងមានបរិយាកាសលក្ខណៈធម្មជាតិ។ កោះនេះស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តការបោះតង់ ការរុករកព្រៃ និងការមុជទឹកលេងនៅតាមថ្មប៉ប្រះទឹក។ ជាពិសេស ឧទ្យានជាតិនៅខេត្តព្រះសីហនុ គ្របដណ្តប់លើផ្ទៃដីព្រៃឈើ ឆ្នេរ និងតំបន់ភ្នំ។ ភ្ញៀវទេសចរអាចស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីចម្រុះ និងគយគន់ទេសភាពពីលើកំពូលភ្នំបានទៀតផង។ ជាក់ស្ដែងដូចជា ទឹកធ្លាក់ក្បាលឆាយ មានទីតាំងប្រហែល ១៦ គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ វាជាកន្លែងកម្សាន្តបែបធម្មជាតិដ៏ស្រស់ស្អាត ដែលមានទឹកធ្លាក់ជាច្រើនថ្នាក់ហូរពីលើភ្នំ។ ហើយភ្ញៀវទេសចរអាចងូតទឹកលេង សម្រាកលំហែកាយក្រោមម្លប់ឈើ និងទទួលទានអាហារនៅតាមតូបនានាជុំវិញតំបន់ទឹកធ្លាក់។ ទឹកធ្លាក់ក្បាលឆាយនេះ មានភាពពេញនិយមខ្លាំង ជាពិសេសនៅក្នុងរដូវវស្សា ពេលដែលបរិស្ថានធម្មជាតិកាន់តែស្រស់បំព្រង ដោយសារទឹកធ្លាក់ហូរច្រេីន ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ និងស្រួលចិត្ត។ រីឯ វត្តលើ នោះវិញ គឺជាវត្តអារាមបុរាណមួយដែលមានប្រវត្តិសាស្ត្រយូរជាងរាប់សតវត្សរ៍ ហើយត្រូវបានគេចាត់ទុកថាជាវត្តដ៏ពិសិដ្ឋ ។ វត្តនេះមានទីតាំងនៅលើកំពូលភ្នំខ្ពស់មួយ ដែលអាចមើលឃើញទេសភាពទីក្រុងព្រះសីហនុ និងផ្ទៃសមុទ្របានយ៉ាងស្រស់ស្អាត។ វត្តលើជាកន្លែងស័ក្តិសមសម្រាប់អ្នកដែលចង់ស្វែងយល់ពីវប្បធម៌ សាសនា និងស្វែងរកភាពស្ងប់ស្ងាត់។ កាន់តែពិសេសហើយមានភាពល្បីល្បាញជាងនេះទៅទៀត គឺរង្វង់មូលតោពីរ ជារូបសំណាកដ៏ធំ ដែលតំណាងឱ្យភាពរឹងមាំ និងអំណាចរបស់ខេត្តព្រះសីហនុ។ វាជាចំណុចសម្គាល់ដ៏សំខាន់មួយរបស់ទីក្រុងព្រះសីហនុ និងជាកន្លែងដ៏ពេញនិយមសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍។ រង្វង់មូលដ៏ធំនេះ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃក្រុង ដែលជាផ្លូវបំបែកសំខាន់ៗទៅកាន់តំបន់ជាច្រើន ដូចជា ផ្លូវអាជីវកម្ម ផ្លូវរដ្ឋបាល និងផ្លូវទេសចរណ៍។ ទទ្ទឹមនឹងនេះ ខេត្តព្រះសីហនុបច្ចុប្បន្នក៏កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាបាននូវភាពទាក់ទាញធម្មជាតិរបស់ខ្លួន។ ដោយហេតុនេះ ការដែលទៅទស្សនាកន្លែងទាំងនេះ នឹងផ្តល់ជូនអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។